ព្រះពុទ្ធសាសនាផ្តល់នូវក្របខណ្ឌដ៏ទូលំទូលាយមួយសម្រាប់ឥរិយាបទប្រកបដោយសីលធម៌ ដែលអាចអនុវត្តបានយ៉ាងមានអត្ថន័យនៅក្នុងពិភពធុរកិច្ច ឬពិភពអាជីវកម្ម។ ការបញ្ចូលគោលការណ៍ព្រះពុទ្ធសាសនាទៅក្នុងការសម្រេចចិត្ត និងការអនុវត្តអាជីវកម្ម អាចនាំទៅរកលទ្ធផលប្រកបដោយនិរន្តរភាព និងប្រយោជន៍ទៅវិញទៅមកសម្រាប់ទាំងអាជីវកម្មខ្លួនឯង និងសង្គមដែលធំទូលាយ។ លើសពីនេះ ការបង្រៀន និងទស្សនៈរបស់ព្រះពុទ្ធសាសនា ជាពិសេសគោលការណ៍ដូចជា សីល៥ ព្រមទាំង មេត្តា ករុណា មុទិតា និងឧបេក្ខា ឬ ហៅថា ព្រហ្មវិហារធម៌៤ អាចជះឥទ្ធិពលដល់ការសម្រេចចិត្ត និង ការអនុវត្តប្រកបដោយសីលធម៌ នៅក្នុងពិភពអាជីវកម្មផងដែរ។ វាពិតជាមានអត្ថន័យសំខាន់បំផុត ដោយសារតែអាជីវកម្មទំនើបប្រឈមមុខនឹងបញ្ហាសីលធម៌ជាច្រើន។ គោលការណ៍ទាំងនេះផ្ដល់នូវក្របខណ្ឌមួយសម្រាប់អាកប្បកិរិយាប្រកបដោយសីលធម៌ និងការយល់ដឹងអំពីផលប៉ះពាល់នៃសកម្មភាពរបស់យើងទៅលើអ្នកដទៃ និងបរិស្ថានជុំវិញ។ សីល៥ គឺជាមូលដ្ឋានគ្រឹះនៃសីលធម៌ក្នុងព្រះពុទ្ធសាសនា ដែលអាចបកប្រែទៅជាការអនុវត្តអាជីវកម្មប្រកបដោយសីលធម៌ដូចខាងក្រោម បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ វៀរចាកការសម្លាប់សត្វ នៅក្នុងបរិបទអាជីវកម្ម នេះអាចបកស្រាយថាជាការជៀសវាងពីការអនុវត្តដែលបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬបរិស្ថាន។ ឧទាហរណ៍ ការមិនប្រើប្រាស់កម្លាំងពលកម្មកុមារ ការមិនបំពុលបរិស្ថាន និងការផលិតផលិតផលដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ វៀរចាកការលួចទ្រព្យសម្បត្តិអ្នកដទៃ នេះមានន័យថា ភាពស្មោះត្រង់ និងសុចរិតភាពក្នុងការធ្វើអាជីវកម្ម។ ឧទាហរណ៍ ការមិនលួចចម្លងកម្មសិទ្ធិបញ្ញា ការមិនកេងបន្លំ ការមិនបោកប្រាស់អតិថិជន ឬដៃគូអាជីវកម្ម និងការបង់ពន្ធត្រឹមត្រូវ។ កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ វៀរចាកការប្រព្រឹត្តខុសក្នុងកាម នៅក្នុងបរិបទអាជីវកម្ម នេះអាចសំដៅលើការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងការគោរពគ្នាទៅវិញទៅមកក្នុងកន្លែងការងារ។ ឧទាហរណ៍ ការមិនបៀតបៀនផ្លូវភេទ ការមិនប្រើប្រាស់អំណាចដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន និងការរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងការគោរព។ មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ វៀរចាកការនិយាយកុហក ការបង្រៀននេះលើកទឹកចិត្តឱ្យមានតម្លាភាព និងភាពស្មោះត្រង់ក្នុងការទំនាក់ទំនងអាជីវកម្ម។ ឧទាហរណ៍ ការមិនផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់ ការមិនលាក់បាំងព័ត៌មានសំខាន់ៗពីអតិថិជន ឬវិនិយោគិន និងការរក្សាពាក្យសន្យា។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ វៀរចាកការផឹកសុរា និងគ្រឿងស្រវឹង នេះអាចបកស្រាយថាជាការរក្សាស្មារតីច្បាស់លាស់ និងការជៀសវាងពីការសម្រេចចិត្តដែលបណ្ដាលមកពីការធ្វេសប្រហែស ឬការសេព គ្រឿងស្រវឹង។ ឧទាហរណ៍ ការមិនអនុញ្ញាតឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងក្នុងម៉ោងធ្វើការ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ ឬការសម្រេចចិត្តខុសឆ្គង។ ទាំងអស់នេះ គឺជាសីល៥ និងការអនុវត្តក្នុងអាជីវកម្ម។ ចំណែកឯ ព្រហ្មវិហារធម៌៤គឺ មេត្តា ឬ សេចក្ដីស្រឡាញ់ ជាការមានមេត្តាចំពោះបុគ្គលិក អតិថិជន និងសហគមន៍។ ឧទាហរណ៍ ការផ្ដល់លក្ខខណ្ឌការងារសមរម្យ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពបុគ្គលិក ការយល់ដឹងពីតម្រូវការអតិថិជន និងការរួមចំណែកដល់សង្គម។ រីឯករុណា សេចក្ដីអាណិតអាសូរជា ការមានករុណាចំពោះអ្នកដែលរងទុក្ខវេទនា។ ឧទាហរណ៍ ការជួយបុគ្គលិកដែលជួបការលំបាក ការផ្ដល់ជំនួយដល់សហគមន៍ដែលរងគ្រោះ និងការជៀសវាងការទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់អ្នកដទៃ។ មុទិតា សេចក្ដីត្រេកអរចំពោះភាពជោគជ័យរបស់អ្នកដទៃ ជាការសាទរចំពោះភាពជោគជ័យរបស់បុគ្គលិក ដៃគូប្រកួតប្រជែង ឬសហគមន៍។ ឧទាហរណ៍ ការលើកទឹកចិត្តបុគ្គលិកឱ្យរីកចម្រើន ការបង្កើតបរិយាកាសការងារដែលមានការគាំទ្រ និងការរីករាយចំពោះភាពរីកចម្រើនរបស់សហគមន៍។ ឧបេក្ខា ការរក្សាចិត្តស្ងប់ស្ងៀម និងយុត្តិធម៌ជា ការរក្សាចិត្តឱ្យមានតុល្យភាព និងមិនលំអៀងក្នុងការសម្រេចចិត្ត។ ឧទាហរណ៍ ការដោះស្រាយវិវាទដោយយុត្តិធម៌ ការផ្ដល់ឱកាសស្មើៗគ្នាដល់បុគ្គលិកទាំងអស់ និងការសម្រេចចិត្តដោយផ្អែកលើការពិត មិនមែនលើអារម្មណ៍ផ្ទាល់ខ្លួន។ ដូចនេះ ព្រហ្មវិហារធម៌៤ គឺជាគុណធម៌៤យ៉ាងដែលអាចជួយឱ្យអ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មធ្វើការសម្រេចចិត្តប្រកបដោយសីលធម៌ និងមនុស្សធម៌បាន។ ក្រៅពីផលប្រយោជន៍ខាងសីលធម៌ និងមនុស្សធម៌ ការអនុវត្តគោលការណ៍ព្រះពុទ្ធសាសនាក្នុងអាជីវកម្មក៏អាចនាំមកនូវ ផលចំណេញរយៈពេលវែង ផងដែរ។ ក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ខ្ពស់ ទំនងជាទទួលបានការជឿទុកចិត្តពីអតិថិជន បុគ្គលិក និងវិនិយោគិន។ ផលចំណេញរយៈពេលវែងនៃការអនុវត្តសីលធម៌ព្រះពុទ្ធសាសនាក្នុងអាជីវកម្មមានដូចជា ការកសាងកេរ្តិ៍ឈ្មោះ និងការទុកចិត្ត, ការទាក់ទាញ និងរក្សាបុគ្គលិកល្អ, ទំនាក់ទំនងល្អជាមួយសហគមន៍ និងការវិនិយោគប្រកបដោយទំនួលខុសត្រូវសង្គម, ការកាត់បន្ថយហានិភ័យ និងការចំណាយជាដើម។ ចំពោះ ការកសាងកេរ្តិ៍ឈ្មោះ និងការទុកចិត្ត សំដៅលើ ភាពស្មោះត្រង់ និងតម្លាភាព: ក្រុមហ៊ុនដែលអនុវត្តសីល៥ ជាពិសេស មុសាវាទា វេរមណី ដែលជាការវៀរចាកការនិយាយកុហក នឹងមានតម្លាភាពក្នុងការធ្វើអាជីវកម្ម។ ពួកគេនឹងមិនផ្សព្វផ្សាយការឃោសនាបំផ្លើស ឬលាក់បាំងព័ត៌មានសំខាន់ៗពីអតិថិជនឡើយ។ នេះជួយកសាង កេរ្តិ៍ឈ្មោះល្អ និង ការទុកចិត្ត ពីសំណាក់សាធារណជន ដែលជាកត្តាសំខាន់សម្រាប់ភាពជោគជ័យយូរអង្វែង។ ផលិតផល និងសេវាកម្មប្រកបដោយគុណភាព: ការអនុវត្ត បាណាតិបាតា វេរមណី ដែលជាការវៀរចាកការសម្លាប់សត្វ អាចបកស្រាយថាជាការមិនធ្វើបាបអ្នកប្រើប្រាស់ ដោយការផលិតផលិតផលដែលគ្មានគុណភាព ឬបង្កគ្រោះថ្នាក់។ ក្រុមហ៊ុនដែលគិតគូរពីសុខភាព និងសុវត្ថិភាពអតិថិជន នឹងទទួលបាន ភាពស្មោះត្រង់ ពីអតិថិជន។ ចំណែក ការទាក់ទាញ និងរក្សាបុគ្គលិកល្អនោះសំដៅលើ បរិយាកាសការងារប្រកបដោយមេត្តាធម៌: ការអនុវត្ត មេត្តា ករុណា និងមុទិតា ដែលជាផ្នែកមួយនៃព្រហ្មវិហារធម៌៤ បង្កើតបានបរិយាកាសការងារដែលមានការយកចិត្តទុកដាក់ អាណិតអាសូរ និងការលើកទឹកចិត្ត។ បុគ្គលិកនឹងមានអារម្មណ៍ថាត្រូវបានគេគោរព និងកោតសរសើរ ដែលនាំឱ្យពួកគេមាន ការប្ដេជ្ញាចិត្តខ្ពស់ និង ផលិតភាពការងារល្អប្រសើរ។ ក្រុមហ៊ុនដែលគិតគូរពីសុខុមាលភាពបុគ្គលិក អាចផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ជំនាញ និងចំណេះដឹង។ នេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ រក្សាបុគ្គលិកល្អ មិនឱ្យបាត់បង់ទៀតផង។ រីឯ ទំនាក់ទំនងល្អជាមួយសហគមន៍ និងការវិនិយោគប្រកបដោយទំនួលខុសត្រូវសង្គមនោះគឺ ការទាក់ទាញវិនិយោគិនប្រកបដោយសីលធម៌: កាន់តែច្រើនឡើង វិនិយោគិនកំពុងស្វែងរកក្រុមហ៊ុនដែលមាន ការអនុវត្តប្រកបដោយសីលធម៌ និងនិរន្តរភាព។ ក្រុមហ៊ុនដែលមានមូលដ្ឋានសីលធម៌រឹងមាំ នឹងទាក់ទាញវិនិយោគិនដែលគិតគូរពីផលប៉ះពាល់រយៈពេលវែង មិនមែនត្រឹមតែប្រាក់ចំណេញរយៈពេលខ្លីប៉ុណ្ណោះទេ។ បើការកាត់បន្ថយហានិភ័យ និងការចំណាយវិញ សំដៅដល់ ការជៀសវាងការប្ដឹងផ្ដល់ និងពិន័យ: ការអនុវត្តតាមសីល៥ ជាពិសេស អទិន្នាទានា វេរមណី ដែលជាការវៀរចាកការលួច និង មុសាវាទា វេរមណី ដែលជាការវៀរចាកការនិយាយកុហក ជួយក្រុមហ៊ុនឱ្យ ជៀសវាងពីការប្រព្រឹត្តខុសច្បាប់ ការកេងបន្លំ ឬការបោកប្រាស់ ដែលអាចនាំឱ្យមាន ការប្ដឹងផ្ដល់ និងការផាកពិន័យ ធ្ងន់ធ្ងរ។ ការគ្រប់គ្រងវិបត្តិប្រកបដោយប្រសិទ្ធភាព: ក្រុមហ៊ុនដែលមានមូលដ្ឋានសីលធម៌រឹងមាំ នឹងមានភាពងាយស្រួលក្នុងការដោះស្រាយវិបត្តិ ដោយសារពួកគេមាន ការទុកចិត្ត ពីសំណាក់សាធារណជន និងសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយ យុត្តិធម៌ គឺ ឧបេក្ខា។ តាមរយៈការអនុវត្តគោលការណ៍ទាំងនេះ អាជីវកម្មអាចរួមចំណែកដល់សង្គមដែលមានភាពយុត្តិធម៌ និងនិរន្តរភាពកាន់តែខ្លាំងឡើង។ ទោះបីជាការអនុវត្តគោលការណ៍ព្រះពុទ្ធសាសនាអាចនាំមកនូវផលចំណេញរយៈពេលវែងក៏ដោយ ប៉ុន្តែក៏មានបញ្ហាប្រឈមសំខាន់ៗ មួយចំនួនដែលក្រុមហ៊ុនអាចជួបប្រទះនៅពេលព្យាយាមបញ្ចូលគោលការណ៍ទាំងនេះទៅក្នុងការអនុវត្តអាជីវកម្ម ប្រចាំថ្ងៃដែរ។ បញ្ហាប្រឈមទីមួយគឺ ភាពខុសគ្នារវាងគោលដៅប្រាក់ចំណេញ និងគោលការណ៍សីលធម៌។ នៅក្នុងបរិយាកាសអាជីវកម្មដែលមានការប្រកួតប្រជែងខ្លាំង ក្រុមហ៊ុនជាច្រើនត្រូវបានជំរុញដោយតម្រូវការក្នុងការបង្កើត ប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេលខ្លី។ នេះអាចផ្ទុយគ្នាជាមួយនឹងគោលការណ៍ព្រះពុទ្ធសាសនាដែលលើកកម្ពស់ និរន្តរភាព យុត្តិធម៌ និងការមិនកេងប្រវ័ញ្ច។ ឧទាហរណ៍ ការបង់ប្រាក់ឈ្នួលខ្ពស់ដល់បុគ្គលិក ការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់បរិស្ថាន ឬការចំណាយលើទំនួលខុសត្រូវសង្គម អាចកាត់បន្ថយប្រាក់ចំណេញភ្លាមៗ។ ការយល់ច្រឡំអំពី "សីលធម៌" ដោយនិយមន័យនៃ "សីលធម៌" អាចខុសគ្នាទៅតាមវប្បធម៌ និងជំនឿ។ ក្រុមហ៊ុនអាចពិបាកកំណត់ថាតើគោលការណ៍ព្រះពុទ្ធសាសនាណាខ្លះដែលគួរត្រូវបានអនុវត្ត និងរបៀបណាដើម្បីឱ្យវាសមស្របនឹងបរិបទអាជីវកម្មសកល។ ទីពីរ ការផ្លាស់ប្ដូរវប្បធម៌អង្គភាព។ បុគ្គលិកមួយចំនួនអាចមាន ភាពធន់ទ្រាំ ក្នុងការទទួលយកការផ្លាស់ប្ដូរទៅរកវប្បធម៌ដែលផ្ដោតលើសីលធម៌ និងមេត្តាធម៌ ជាពិសេសប្រសិនបើពួកគេធ្លាប់ធ្វើការក្នុងបរិយាកាសដែលផ្ដោតតែលើប្រាក់ចំណេញសុទ្ធសាធ នោះការបណ្ដុះបណ្ដាល និងការលើកទឹកចិត្តចាំបាច់ត្រូវធ្វើឡើងជាប្រចាំ។ ការផ្លាស់ប្ដូរនេះតម្រូវឱ្យមាន ការប្ដេជ្ញាចិត្តរឹងមាំពីថ្នាក់ដឹកនាំកំពូល។ ប្រសិនបើអ្នកដឹកនាំមិនបង្ហាញគំរូ និងមិនគាំទ្រចក្ខុវិស័យនេះទេ ការអនុវត្តគោលការណ៍សីលធម៌នឹងមិនទទួលបានជោគជ័យឡើយ។ ទីបី ការវាស់វែង និងការបង្ហាញលទ្ធផល។ ផលប្រយោជន៍ជាច្រើននៃការអនុវត្តគោលការណ៍ព្រះពុទ្ធសាសនា ដូចជាការកើនឡើងនូវសីលធម៌បុគ្គលិក ភាពស្មោះត្រង់របស់អតិថិជន ឬកេរ្តិ៍ឈ្មោះល្អ គឺជា លទ្ធផលដែលមិនមែនជារូបិយវត្ថុ ហើយពិបាកក្នុងការវាស់វែងជាលេខ។ នេះអាចធ្វើឱ្យពិបាកក្នុងការបង្ហាញពីតម្លៃនៃការវិនិយោគលើសីលធម៌ដល់ភាគីពាក់ព័ន្ធដែលផ្ដោតលើហិរញ្ញវត្ថុ។ ក្រុមហ៊ុនអាចជួបបញ្ហាក្នុងការរៀបចំរបាយការណ៍ដែលបង្ហាញពី ផលប៉ះពាល់សង្គម និងបរិស្ថាន របស់ពួកគេស្របតាមស្តង់ដារអន្តរជាតិ ដែលអាចត្រូវការធនធានបន្ថែម។ ទីបួន ការប្រកួតប្រជែងជាមួយគូប្រជែង។ ក្រុមហ៊ុនដែលព្យាយាមប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ខ្ពស់ អាចប្រឈមមុខនឹងការប្រកួតប្រជែងពី គូប្រជែងដែលមិនសូវខ្វល់ពីសីលធម៌។ គូប្រជែងទាំងនេះអាចផលិត ផលិតផលក្នុងតម្លៃទាបដោយសារពួកគេកាត់បន្ថយថ្លៃដើមដោយការប្រើប្រាស់កម្លាំងពលកម្មថោក ឬបំពុលបរិស្ថាន។ នេះអាចធ្វើឱ្យក្រុមហ៊ុនដែលប្រកាន់ខ្ជាប់សីលធម៌បាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែងផ្នែកតម្លៃ។ មិនមែនអតិថិជនទាំងអស់សុទ្ធតែយកចិត្តទុកដាក់លើការអនុវត្តប្រកបដោយសីលធម៌របស់ក្រុមហ៊ុននោះទេ។ មនុស្សមួយចំនួនអាចផ្ដោតសំខាន់តែលើ តម្លៃ និងគុណភាពផលិតផលប៉ុណ្ណោះ ដែលធ្វើឱ្យការវិនិយោគលើសីលធម៌មិនទទួលបានការចាប់អារម្មណ៍គ្រប់គ្រាន់។ ទីប្រាំ ការអនុវត្តជាក់ស្តែង។ គោលការណ៍ព្រះពុទ្ធសាសនាមានលក្ខណៈទូលំទូលាយ ហើយការបកស្រាយ និងការអនុវត្តជាក់ស្តែងនៅក្នុងបរិបទអាជីវកម្មអាចមានភាពស្មុគស្មាញ។ ឧទាហរណ៍ តើការអនុវត្ត ឧបេក្ខា ការរក្សាចិត្តស្ងប់ស្ងៀម និងយុត្តិធម៌ គួរត្រូវបានអនុវត្តយ៉ាងដូចម្ដេចនៅពេលមានការសម្រេចចិត្តបណ្ដេញបុគ្គលិក? ការបណ្ដុះបណ្ដាលបុគ្គលិកឱ្យយល់ដឹង និងអនុវត្តគោលការណ៍ទាំងនេះទាមទារ ពេលវេលា និងធនធាន យ៉ាងច្រើន ជាពិសេសនៅពេលដែលបុគ្គលិកមានភាពចម្រុះក្នុងវប្បធម៌ និងជំនឿ។ ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ការស្វែងរកតុល្យភាពរវាងប្រាក់ចំណេញ និងសីលធម៌គឺជាគន្លឹះឆ្ពោះទៅរកអាជីវកម្មដែលមាននិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវ។ ក្រុមហ៊ុនដែលជម្នះបញ្ហាប្រឈមទាំងនេះនឹងទទួលបានផលចំណេញដ៏សំខាន់ទាំងរូបិយវត្ថុ និងមិនមែនរូបិយវត្ថុក្នុងរយៈពេលវែង។ សរុបមក ការបញ្ចូលគោលការណ៍ព្រះពុទ្ធសាសនាទៅក្នុងពិភពអាជីវកម្ម អាចនាំឱ្យមានការសម្រេចចិត្តប្រកបដោយសីលធម៌ខ្ពស់ ការអនុវត្តអាជីវកម្មដែលប្រកបដោយនិរន្តរភាព និងការបង្កើតបរិយាកាសការងារដែលមានមនុស្សធម៌។ នេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងដល់បុគ្គលិក អតិថិជន និងសហគមន៍ទាំងមូលទៀតផង។ ហើយវាមិនមែនគ្រាន់តែជាវិធីដើម្បី "ធ្វើល្អ" ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការកសាងអាជីវកម្មដែលមានភាពរឹងមាំ ប្រកបដោយភាពធន់ និងទទួលបានការគោរពផងដែរ។ និយាយរួមទៅ ការរួមបញ្ចូលការបង្រៀនព្រះពុទ្ធសាសនាទៅក្នុងការធ្វើអាជីវកម្ម មិនមែនគ្រាន់តែជាការអនុវត្តតាមកាតព្វកិច្ចសីលធម៌នោះទេ ប៉ុន្តែវាគឺជា យុទ្ធសាស្ត្រអាជីវកម្មដ៏ឈ្លាសវៃ ដែលអាចនាំឱ្យមានភាពជោគជ័យ និរន្តរភាព និងការរីកចម្រើនរយៈពេលវែង។ ជាមួយគ្នានេះ គេក៏បានលើកឡើងពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនអាចជួបប្រទះផងដែរ។ ប៉ុន្តែ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ការស្វែងរកតុល្យភាពរវាងប្រាក់ចំណេញ និងសីលធម៌ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យពិតប្រាកដ។